ប្រជាជនខ្មែរក៏យកត្រឡាចទៅធ្វើម្ហូបមួយមុខទៀតដែរ គឺសម្លម្ជូរត្រឡាច។ ក្នុងនោះគ្រឿងផ្សំមានដូចជា ត្រឡាច ត្រីរ៉ស់ អំពិលទុំ ទឹកត្រី អំបិល ស្ករ ខ្ទឹមស ម្ទេសខ្មាំង រំដេង ជីរនាងវង និងម្អម ។ ទន្ទឹមនឹងនេះដែរ មុខម្ហូបនេះមានដំណាក់កាលធំៗពីរក្នុងការធ្វើ គឺដំណាក់កាលទី១ យកត្រឡាចមកចិតសំបក កាត់ជាបន្ទះស្ដើងៗ រួចលាងទឹកឱ្យស្អាត ។ រីឯត្រីរ៉ស់វិញគឺត្រូវធ្វើស្រកាវាចេញឱ្យស្អាតសិន រួចលាងឲ្យបាត់ក្លិនឆ្អាប សិមកាត់ជាកង់ៗ ចំណែកអំពិលទុំត្រូវត្រាំទឹកឱ្យរីក ហើយដាក់មួយចានផ្សេង ។ បន្ទាប់មកទៀតយករំដេង ខ្ទឹមស បកសំបក បុកលាយជាមួយម្ទេស លាយចូលគ្នាឱ្យម៉ដ្ឋ ។ ការលាងចុងក្រោយគឺយកជីរនាងវង ម្អម លាងទឹករួចហាន់វាជាកំណាត់ៗខ្លីល្មម ។ ដំណាក់កាលចុងក្រោយ បើយើងឃើញថាសាច់និងបន្លែឆ្អិនល្អហើយ គ្រាន់តែភ្លក់រសជាតិតាមការចូលចិត្តរបស់យើងជាការស្រេច។ ឈានមកដល់ដំណាក់កាលទី២ យកឆ្នាំងដាំទឹកឱ្យពុះ បង់ត្រីចូលស្ងោរឱ្យឆ្អិន៧០% ហើយបង់ត្រឡាចចូលស្ងោរឱ្យផុយ ទើបបង់គ្រឿង ដែលបុកចូលគ្នាមានរំដេង ខ្ទឹមស ម្ទេស ចូល ហើយចាក់ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ទឹកអំពិលទុំ រួចភ្លក់មើលតាមចំណូលចិត្ដ ទើបបង់ម្អម ជីរនាងវង ជាការស្រេច ។